ខេត្តកោះកុង មានចម្ងាយប្រហែលជា២៧១គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ហើយជាខេត្តមួយស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជាដែលសម្បូរទៅដោយធនធានធម្មជាតិអាចទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ។ កន្លែងទេសចរណ៍មួយចំនួននៅក្នុងខេត្តកោះកុងដែលពុំគួរមើលរំលង មានដូចជា ក្រុងខេមរភូមិន្ទ ទឹកធ្លាក់តាតៃ កោះស្ដេច ឆ្នេរនេសាទ ឆ្នេរផ្កាយ៧ ព្រៃកោងកាង ឆ្នេរតាបារាំង អារ៉ែង តំបន់ជីផាត កោះស្រឡៅ និងឆ្នេរកោះកុងក្រៅ។ ក្រុងខេមរភូមិន្ទ គឺជាទីរួមខេត្តកោះកុងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទេសចរណ៍។ ទីនោះក៏មានសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ និងកន្លែងកម្សាន្តជាច្រើនផងដែរ។ ម្យ៉ាងទៀត ភ្ញៀវទេសចរក៏អាចដើរលេងក្នុងទីក្រុង ភ្លក្សម្ហូបសមុទ្រស្រស់ៗ និងទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ទឹកធ្លាក់តាតៃ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយទៀតក្នុងខេត្តកោះកុងដូចគ្នា។ តំបន់នេះ គឺមានរមណីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាពបរិសុទ្ធ ។ ទឹកធ្លាក់តាតៃ គឺស្ថិតនៅក្នុងភូមិតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤៨។ ហើយភាគច្រើនប្រជាជននៅទីនោះប្រកបមុខរបរជាអ្នកនេសាទ ការប្រមាញ់ និងការកាប់ឈើផងដែរ។ ចំណែកឯកោះស្តេចវិញ យើងអាចគយគន់ទេសភាពនៅពេលថ្ងៃលិចដ៏ស្រទន់ ព្រមជាមួយឆ្នេរសមុទ្រដ៏សក្បុស។ ក្រៅពីព្រៃភ្នំ និងការនេសាទ ទឹកសមុទ្រនៅទីនោះក៏មានភាពខៀវស្រងាត់ទាក់ទាញផងដែរ។ នៅទីនោះសម្រាប់ភ្ញៀវបរទេសភាគច្រើនចូលចិត្តការហែលទឹកលេងកម្សាន្ត និងស្ទួចត្រីនៅលើទូកអ្នកនេសាទ ឬទូកទេសចរណ៍។ ក្រៅពីនេះ ក៏មានកន្លែងជាច្រើនទៀតដូចជា កន្លែងវាយកូនហ្គោល ឆ្នេរសមុទ្រដែលបានកែច្នៃដ៏ស្រស់ស្អាត និងការជិះកង់កម្សាន្តជុំវិញកោះ។ ម្យ៉ាងទៀតក៏មានកន្លែងដើរលេងកម្សាន្តនៅតាមជ្រលងភ្នំដែលជាលក្ខណៈផ្សងព្រេងផងដែរ។ ចំពោះឆ្នេរនេសាទ គឺជាតំបន់លំហែកាយមួយដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹកលេង និងមានខ្សាច់សស្អាតផងដែរ។ លើសពីនេះ ក៏មានដើមដូងខ្លះទេរ ខ្លះត្រង់ ដែលអាចទស្សនាសម្រស់ព្រះសុរិយាអស្តង្គតបាន និងរលកសមុទ្រព្រិចៗ គួរឱ្យចង់គយគន់មិនជិនណាយ។ ពិសេសជាងនេះទៅទៀត យើងក៏អាចស្នាក់នៅ និងញុំាអាហារ ភេសជ្ជៈផ្សេងៗជាលក្ខណៈគ្រួសារ មិត្តភក្តិ ប្រកបទៅដោយភាពរីករាយនៅតាមមាត់ឆ្នេរនេសាទផងដែរ។ រីឯឆ្នេរផ្កាយ៧ គឺជាឆ្នេរដែលមានខ្សាច់ស ទឹកថ្លាមើលឃើញដល់បាត ទេសភាពក៏ស្អាត ហើយស្ងប់ស្ងាត់ទៀត ឆ្នេរនេះស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ ពាមក្រសោប ឬ ព្រៃកោងកាង គឺជាសហគមន៍តំបន់ការពារធម្មជាតិ ដែលស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីក្រុង ខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នោះ ដោយចំណាយពេលត្រឹមតែ២០ ទៅ២៥នាទីប៉ុណ្ណោះ។ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង តំបន់នេះបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ឆ្នេរបារាំង គឺជាឆ្នេរដែលស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ឆ្នេរបារាំងនេះគឺនៅជិតតំបន់តាតៃ ដែលមានវាលខ្សាច់ដ៏ស្រស់ស្អាត។ ដើម្បីទៅដល់ឆ្នេរបារាំងយើងអាចជិះទូកចេញពីគល់ស្ពានតាតៃ ដោយចំណាយពេលប្រហែល២ម៉ោង ថែមទាំងអាចគយគន់ទេសភាពនៅតាមដងព្រែកផងដែរ។ ម្យ៉ាងទៀតយើងអាចជិះទូកកាយយ៉ាកលេង រាវខ្យង យកមកអាំងញុំា នឹងដើរមើលព្រៃកោងកាងទៀតផង។ ភ្នំម្រេចកង្កែប គឺជាភ្នំដែលមានចម្ងាយជិតស្នាក់ការសហគមន៍ជាងគេ ដែលត្រូវបានគេស្គាល់ថាជា ឋានសួគ៌អារ៉ែង។ កន្លែងនេះ ជាឋានសួគ៌ធម្មជាតិ ស្ថិតក្នុងតំបន់អារ៉ែង នៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។ ទឹកធ្លាក់ជីផាត មានទីតាំងស្ថិតនៅក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ជាតំបន់ដែលស្រស់ស្អាតខ្លាំង និងទាក់ទាញ។ កោះស្រឡៅ ស្ថិតនៅខេត្តកោះកុង ហើយភ្ញៀវទេសចរអាចធ្វើដំណើរទៅដល់បានដោយជិះទូកពីស្ពានតាតៃ ដែលចំណាយពេលជាង ២ ម៉ោង ទើបទៅដល់សហគមន៍នៅទីនោះ។ ឆ្នេរកោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ក៏អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ៤០នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុងក្រៅមានផ្ទៃដីប្រមាណ៨០គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់។ វាជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ ត្រី ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រជាច្រើនទៀត។ សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។ ចំណែកឯ ភ្នំល្អាង គឺជាកន្លែងដ៏ប្លែកមួយដែលសម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេង។ នៅទីនោះមានល្អាងធម្មជាតិជាច្រើនដែលភ្ញៀវទេសចរអាចរុករក និងស្វែងយល់អំពីបណ្តុំថ្មដុះ រូបសំណាកធម្មជាតិ ក៏ដូចជាប្រវត្តិសាស្រ្តនៃតំបន់នេះផងដែរ។ ការឡើងទៅលើ ភ្នំល្អាង ក៏អាចផ្តល់ឱកាសឱ្យភ្ញៀវទេសចរបានទស្សនានូវទិដ្ឋភាពពីលើអាកាសដ៏ស្រស់ស្អាតនៃតំបន់ជុំវិញផងដែរ។ ចំពោះ ទំនប់វារីអគ្គិសនីកោះកុង គឺមិនត្រឹមតែជាប្រភពថាមពលដ៏សំខាន់មួយប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតទៀតផង។ តំបន់នេះមានបឹងធំទូលាយដែលហ៊ុំព័ទ្ធដោយភ្នំ និងព្រៃឈើដ៏ស្រស់ស្អាត ដែលស័ក្តិសមបំផុតសម្រាប់ភ្ញៀវក្នុងការថតរូប និងរីករាយនឹងបរិយាកាសស្ងប់ស្ងាត់។ សរុបមក ខេត្តកោះកុង ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅភាគនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះល្បីល្បាញដោយសារសម្បូរទៅដោយសម្រស់ធម្មជាតិ និងកន្លែងកម្សាន្តប្លែកៗជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្ត។